ការជួញដូរ គឺជាសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ដែលបានកើតមានតាំងពីបុរាណកាលមកម្ល៉េះនៅក្នុងវប្បធម៌សេដ្ឋកិច្ចរបស់កម្ពុជា។ វាជា ដំណើរការនៃការដោះដូរទំនិញ សេវាកម្ម ឬលុយកាក់រវាងបុគ្គល ក្រុម ឬប្រទេសនានា។ គោលបំណងចម្បងនៃការជួញដូរគឺដើម្បី បំពេញតម្រូវការ ដែលមិនអាចផលិតដោយខ្លួនឯងបាន។ ការជួញដូរជួយជំរុញ កំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ វាអនុញ្ញាតឱ្យប្រទេសនីមួយៗផ្តោតលើការផលិត នូវអ្វីដែលខ្លួនមានគុណសម្បត្តិប្រៀបធៀប។ ជាក់ស្តែង ប្រទេសដែលមានដីមានជីជាតិអាច ផលិតអង្ករច្រើន ហើយនាំចេញ។ រីឯប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនអាច ផលិតទូរស័ព្ទទំនើបៗ ។ ការជួញដូរ បង្កើតការប្រកួតប្រជែង ដែលជួយឱ្យតម្លៃទំនិញកាន់តែសមរម្យ។ វាក៏ជំរុញឱ្យក្រុមហ៊ុននានា បង្កើនគុណភាព ផលិតផលរបស់ខ្លួន។ ការជួញដូរអាចមានលក្ខណៈ ក្នុងស្រុក ឬក៏អាចមានលក្ខណៈ អន្តរជាតិ។ លើសពីនេះការជួញដូរអន្តរជាតិមាន សារៈសំខាន់ជាពិសេស សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឃ។ ប្រទេសទាំងនោះពឹងផ្អែកលើការនាំចេញដើម្បី រកចំណូលចូលក្នុងស្រុករបស់ពួកគេ និងពឹងផ្អែកលើការនាំចូលដើម្បី បំពេញតម្រូវការ ក្នុងស្រុក។ បច្ចុប្បន្ន បច្ចេកវិទ្យាទំនើបៗ បានធ្វើឱ្យការជួញដូរកាន់តែងាយស្រួល។ ការជួញដូរតាម ប្រព័ន្ធអេឡិចត្រូនិក បានរីកដុះដាលយ៉ាងខ្លាំង។ វាអនុញ្ញាតឱ្យអ្នកទិញ និងអ្នកលក់ធ្វើការទូទាត់ពីចម្ងាយដោយមិនចាំបាច់មានវត្តមានផ្ទាល់នៅកន្លែង វាងាយស្រួលនិងចំណេញទាំងកម្លាំងនិងពេលវេលា។ ទោះជាយ៉ាងណា ការជួញដូរក៏អាចបង្កឱ្យមាននៅបញ្ហាប្រឈមមួយចំនួនផងដែរ។ តួយ៉ាង វិសមភាពពាណិជ្ជកម្មរវាងប្រទេសអ្នកមាន និងអ្នកក្រ ឬការប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកដែលមិនអាចប្រកួតប្រជែងបាន។ ក្នុងករណីនេះ ទើបមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងការជួញដូរ។ ដូច្នេះទើបអង្គការពិភពលោកដូចជា អង្គការពាណិជ្ជកម្មពិភពលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល និងដោះស្រាយជម្លោះពាណិជ្ជកម្ម។ ការជួញដូរ ផលិតផលកសិកម្ម នៅតែជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជារួមមានអង្ករ កៅស៊ូ និងស្វាយចន្ទីគឺជា ផលិតផលនាំចេញសំខាន់ៗព្រមទាំងផលិតផលផ្សេងៗទៀត។ ក្រៅពីនេះការជួញដូរតាម តំបន់ព្រំដែន ក៏មានភាពមមាញឹកផងដែរ រវាងប្រទេសនិងប្រទេសជាពិសេសនៅច្រក ប៉ោយប៉ែត និងបាវិត ។ បន្ថែមពីនេះទៅទៀតមានទំនិញជាច្រើនត្រូវបាន នាំចូល និងនាំចេញ ជារៀងរាល់ថ្ងៃ។ ការយល់ដឹងអំពី គោលការណ៍ការជួញដូរ មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលចង់ប្រកបអាជីវកម្ម។ ទោះបីជាយ៉ាងណា ក៏ត្រូវឆ្លងកាត់ការគិតពិចារណានៃការវិភាគទីផ្សារ ដែលជាជំហានចាំបាច់មួយមុននឹងចាប់ផ្តើមជួញដូរ។ ម្យ៉ាងវិញទៀតគប្បីស្វែងយល់ពី តម្រូវការ និងការផ្គត់ផ្គង់ ទំនិញនៅលើទីផ្សារទាំងនោះជាមុនសិន។ ផ្សេងពីនេះតម្លៃរូបិយប័ណ្ណ ក៏មានឥទ្ធិពលលើការជួញដូរអន្តរជាតិដែរ។ ទទ្ទឹមនឹងនេះការប្រែប្រួលអត្រាប្តូរប្រាក់អាចប៉ះពាល់ដល់ប្រាក់ចំណេញដែលបានពីការជូញដូរទៀតផង។ ដូច្នេះហើយទើប រដ្ឋាភិបាលជាច្រើនបានដាក់ចេញនៅគោលនយោបាយគាំទ្រការជួញដូរ ដើម្បីជំរុញការនាំចេញ និងទាក់ទាញវិនិយោគគិនបរទេស។ យ៉ាងនេះហើយទើបការដឹកជញ្ជូន មានតួនាទីសំខាន់ក្នុងការជួញដូរ ប្រសិនបើការដឹកជញ្ជូនមិនល្អ ការជួញដូរអាចខូចខាត វាអាចបាត់បង់នៅប្រាក់ចំណេញ និងអាចខាតដើមទន់រកស៊ីទៀតផង។ យើងត្រូវមានការធានារ៉ាប់រង លើទំនិញដែលចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យ និងទំនុកចិត្ត រវាងអ្នកទិញ និងអ្នកលក់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ ហើយការជួញដូរមិនមែនត្រឹមតែជាការដោះដូរទំនិញប៉ុណ្ណោះទេ ប្រសិនបើយើងរកស៊ីប្រកបដោយភាពស្មោះត្រង់ វាអាចជាចំណងទំនាក់ទំនងមួយដែលអាចវិនិយោគជាមួយគ្នាបានយូរនិងទទួលបានផលប្រយោជន៍រួមដូចគ្នា។ នៅកម្ពុជា ផ្សារតាមតំបន់ព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យធំៗបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាចំណុចតភ្ជាប់ផ្លូវគោកប៉ុណ្ណោះទេ ថែមទាំងជា ច្រកសេដ្ឋកិច្ចដ៏រស់រវើក ដែលជំរុញសកម្មភាពពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងប្រទេសជិតខាង។ តំបន់ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពី ភាពស្អិតរមួតខាងសេដ្ឋកិច្ច របស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសថៃ និងវៀតណាម។ ច្រកទ្វារព្រំដែននីមួយៗសុទ្ធតែមាន លក្ខណៈពិសេសរៀងៗខ្លួន និងតម្រូវការទំនិញខុសៗគ្នា ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់នោះ។ ក្នុងចំណោមប៉ុស្តិ៍ត្រួតពិនិត្យធំៗ ប៉ោយប៉ែត គឺជាចំណុចកណ្តាលនៃពាណិជ្ជកម្ម និងទេសចរណ៍ដ៏មមាញឹកបំផុតរវាងកម្ពុជា និងប្រទេសថៃ។ ទីនេះជាកន្លែងដែលទំនិញគ្រប់ប្រភេទត្រូវបាន នាំចូល និងនាំចេញ ជារៀងរាល់ថ្ងៃ ដោយបង្កើតឱកាសការងារ និងចំណូលរាប់ពាន់លានដុល្លារ។ នៅប៉ោយប៉ែត យើងអាចឃើញ ភាពអ៊ូអរឥតឈប់ឈរ នៃរថយន្តដឹកទំនិញ រថយន្តទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ព្រំដែន។ ស្រដៀងគ្នានេះដែរ ច្រកអូស្មាច់ នៅខេត្តឧត្តរមានជ័យ ក៏ជាច្រកមួយដ៏សំខាន់សម្រាប់ពាណិជ្ជកម្មជាមួយថៃ ជាពិសេសសម្រាប់ការផ្លាស់ប្តូរទំនិញកសិកម្ម និងសម្ភារៈប្រើប្រាស់។ ការជួញដូរនៅទីនោះជួយ ទ្រទ្រង់ជីវភាពប្រជាជន នៅតាមបណ្តាខេត្តភាគខាងជើង និងឦសានរបស់កម្ពុជា។ ងាកមកព្រំដែនកម្ពុជា-វៀតណាមវិញ ច្រកបាវិត នៃខេត្តស្វាយរៀងត្រូវបានគេចាត់ទុកជាច្រកព្រំដែនគោកដ៏សំខាន់បំផុតមួយ។ ច្រកនេះជា ផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលជាទីផ្សារធំមួយ។ តាមរយៈច្រកបាវិត ផលិតផលកសិកម្មរបស់កម្ពុជាជាច្រើនត្រូវបាន នាំចេញទៅកាន់វៀតណាម ខណៈដែលទំនិញប្រើប្រាស់ជាច្រើនត្រូវបាននាំចូល។ ច្រកភ្នំដិន ក្នុងខេត្តតាកែវ ក៏ជាចំណុចសំខាន់មួយទៀតសម្រាប់ការជួញដូរ ជាពិសេសផលិតផលកសិកម្មពីតំបន់ដាំដុះសម្បូរបែបនៅភាគខាងត្បូង។ ចំណែកឯ ច្រកព្រែកចាក នៅខេត្តកំពតវិញ មានលក្ខណៈពិសេសដោយសារភាពជិតស្និទ្ធជាមួយឆ្នេរសមុទ្រ ដែលអាចសម្រួលដល់ការជួញដូរអាហារសមុទ្រ និងទំនិញផ្សេងៗទៀត។ ម៉្យាងវិញទៀតនៅខេត្តកណ្តាល ច្រកលើកដែក ក៏ជាច្រកដែលរួមចំណែកយ៉ាងសកម្មក្នុងការជួញដូរទ្វេភាគីផងដែរ។ ច្រកអូរយ៉ាដាវ នៅខេត្តរតនគិរីវិញ គឺជាច្រកសំខាន់សម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់វៀតណាម ដែលភាគច្រើនជាកៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀត។ រីឯផ្សារនៅតាមតំបន់ព្រំដែនមាន ភាពខុសប្លែកពីទីផ្សារធម្មតា ដោយសារតែភាពចម្រុះនៃទំនិញដែលបានមកពីប្រទេសទាំងពីរ។ អ្នកទិញអាចរកឃើញទាំង ផលិតផលក្នុងស្រុក និងផលិតផលបរទេស ដែលជួយឱ្យមានជម្រើសកាន់តែច្រើន។ តម្លៃទំនិញនៅទីនោះក៏អាចមាន ការប្រែប្រួលខ្ពស់ ទៅតាមការផ្គត់ផ្គង់ តម្រូវការ និងគោលនយោបាយពន្ធគយ។ ប្រភេទទំនិញ ដែលមានលក់មានលក្ខណៈទូលំទូលាយ ចាប់ពីផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ស្វាយចន្ទី រហូតដល់អាហារសមុទ្រស្រស់ៗ។ ក្រៅពីនេះក៏មាន ទំនិញផលិតមួយចំនួន ដូចជា សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈសំណង់ ដែលត្រូវបាននាំចូលពីប្រទេសជិតខាង។ ការជួញដូរនៅតាមច្រកព្រំដែនទាំងនេះបានបង្កើតនូវ សក្តានុពលសេដ្ឋកិច្ចដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់។ វាផ្តល់នូវ ឱកាសការងារ សម្រាប់អ្នកលក់ដូរ កសិករ អ្នកដឹកជញ្ជូន និងអាជីវករផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមាន បញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយ ដើម្បីធានានូវពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ បញ្ហាទាំងនោះរួមមាន ការគ្រប់គ្រងពន្ធគយ ប្រកបដោយប្រសិទ្ធភាព ការទប់ស្កាត់ការរត់ពន្ធ និងការសម្រួលនីតិវិធីឆ្លងដែន។ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីធ្វើឱ្យការជួញដូរតាមព្រំដែនកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។ ជាការពិតណាស់ ផ្សារតាមតំបន់ព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យធំៗ គឺជា សរសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា ដែលតភ្ជាប់ប្រទេសទៅនឹងបណ្តាញពាណិជ្ជកម្មក្នុងតំបន់។ វាមានផលិតផល កសិកម្មស្រស់ៗ តែងតែជាមុខទំនិញសំខាន់មួយដែលសម្បូរនៅតាមផ្សារព្រំដែន។ ចំណីអាហារកែច្នៃក៏មានវត្តមានយ៉ាងច្រើនដែរ ដោយមានទាំង នំចំណី ស្ករគ្រាប់ និងផលិតផលកំប៉ុង គ្រប់ប្រភេទ។ ប្រជាជននៅតាមតំបន់ព្រំដែនតែងតែនិយមទិញទំនិញទាំងនេះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់បោះដុំលក់រាយបន្ត។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈ ជាច្រើនប្រភេទ រាប់ចាប់ពីទឹកសុទ្ធ ទឹកក្រូច ស្រាបៀរ រហូតដល់ភេសជ្ជៈប៉ូវកម្លាំង ក៏ត្រូវបានដាក់លក់យ៉ាងច្រើនកុះករផងដែរ។ ក្រៅពីអាហារ និងភេសជ្ជៈក៏មាន សាប៊ូ ម្សៅសាប៊ូ គ្រឿងសម្អាង ឧបករណ៍សម្អាតផ្ទះ និងសម្ភារៈផ្ទះបាយ ដែលភាគច្រើនជាផលិតផលនាំចូលពីប្រទេសជិតខាង ដោយសារតម្លៃសមរម្យ និងគុណភាពល្អ។ ទំនិញទាំងនេះមានទាំងប្រភេទប្រើប្រាស់ធម្មតា រហូតដល់ម៉ូដទាន់សម័យ ដែលឆ្លើយតបនឹងតម្រូវការផ្សេងៗគ្នា ទាំងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ។ ចំណែកឯ សម្ភារៈអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា ក៏ត្រូវបានរកឃើញនៅតាមផ្សារព្រំដែនផងដែរ។ ថ្វីត្បិតតែមិនសូវសម្បូរដូចផ្សារធំៗក្នុងទីក្រុងក៏ពិតមែន ប៉ុន្តែអ្នកអាចរកទិញទូរស័ព្ទដៃ គ្រឿងបន្លាស់កុំព្យូទ័រ និងឧបករណ៍ប្រើប្រាស់តូចៗមួយចំនួនដែលនាំចូលពីប្រទេសជិតខាង។ ពិសេសជាងនេះទៀត អាហារសមុទ្រ ស្រស់ៗ ឬកែច្នៃ គឺជាមុខទំនិញដ៏ពេញនិយមមួយ ជាពិសេសនៅតាមច្រកព្រំដែនដែលនៅជិតតំបន់ឆ្នេរ ឬមានបណ្តាញដឹកជញ្ជូនល្អ។ ចំពោះផលិតផល សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ ក៏មានវត្តមាននៅតាមផ្សារព្រំដែនដែរ មានដូចទំនិញដែលតំណាងឱ្យវប្បធម៌ និងប្រពៃណីរបស់កម្ពុជា ឬប្រទេសជិតខាង ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យទិញធ្វើជាវត្ថុបន្សល់ទុក ឬកាដូ។ ណាមួយវិញទៀតការនាំចេញ និងនាំចូលគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងភ្ជាប់ប្រទេសទៅនឹងទីផ្សារពិភពលោក។ ការនាំចេញ សំដៅលើទំនិញ និងសេវាកម្មដែលផលិតនៅក្នុងប្រទេស ហើយត្រូវបានលក់ទៅកាន់ប្រទេសដទៃទៀត។ ជាទូទៅ ការនាំចេញបង្ហាញពីសមត្ថភាពផលិត និងប្រកួតប្រជែងរបស់ប្រទេសមួយនៅលើឆាកអន្តរជាតិ។ ក្នុងចំណោមផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា សម្លៀកបំពាក់ និងស្បែកជើង ឈរនៅលំដាប់កំពូល។ ក្រៅពីសម្លៀកបំពាក់ ផលិតផលកសិកម្ម ក៏ជាផ្នែកមួយដ៏សំខាន់នៃការនាំចេញរបស់កម្ពុជាផងដែរ។ អង្ករ គឺជាដំណាំយុទ្ធសាស្ត្រដែលកម្ពុជាបានខិតខំជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ជាពិសេសអង្ករក្រអូបដែលមានគុណភាពខ្ពស់។ លើសពីនេះទៅទៀត កៅស៊ូធម្មជាតិ ក៏ជាផលិតផលនាំចេញដ៏សំខាន់មួយផ្សេងទៀត ដែលមានតម្លៃទីផ្សារខ្ពស់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ ស្វាយចន្ទី ក៏កំពុងក្លាយជាផលិតផលនាំចេញដ៏លេចធ្លោមូយ ដោយសារតម្រូវការខ្ពស់ទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ផលិតផលពីឈើ និងគ្រឿងសង្ហារឹម ក៏ជាផ្នែកមួយនៃការនាំចេញផងដែរ ទោះបីជាមានការរឹតបន្តឹងលើការនាំចេញឈើឆៅក៏ដោយ។ ចំពោះ ការនាំចូល វិញ វាសំដៅលើទំនិញ និងសេវាកម្មដែលកម្ពុជាបានទិញពីប្រទេសដទៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលមិនអាចផលិតបានគ្រប់គ្រាន់ ឬមិនអាចផលិតបានទាល់តែសោះ។ ការនាំចូលមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់វត្ថុធាតុដើម និងផលិតផលសម្រេចសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស។ ក្នុងចំណោមមុខទំនិញនាំចូលសំខាន់ៗ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គឺជាផ្នែកធំជាងគេ។ ក្រណាត់ សរសៃអំបោះ និងគ្រឿងបន្លាស់ផ្សេងៗទៀតត្រូវបាននាំចូលដើម្បីផលិតជាសម្លៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញបន្ត។ លើសពីនេះ ប្រេងឥន្ធនៈ ក៏ជាមុខទំនិញនាំចូលដ៏សំខាន់បំផុតមួយផងដែរ ដោយសារកម្ពុជាមិនទាន់មានប្រភពប្រេងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ប្រេងសាំង ម៉ាស៊ូត និងឧស្ម័នត្រូវតែនាំចូលពីបរទេសដើម្បីបម្រើវិស័យដឹកជញ្ជូន ឧស្សាហកម្ម និងជីវភាពប្រចាំថ្ងៃ។ មួយវិញទៀត យានយន្ត និងគ្រឿងចក្រធុនធ្ងន់ ត្រូវបាននាំចូលយ៉ាងច្រើនដើម្បីបម្រើដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងឧស្សាហកម្មនានា។ ដោយឡែក សម្ភារៈសំណង់ ដូចជា ដែក ស៊ីម៉ងត៍ ក្បឿង និងសម្ភារៈដទៃទៀតក៏ត្រូវបាននាំចូលយ៉ាងច្រើនដើម្បីបំពេញតម្រូវការសាងសង់អគារខ្ពស់ៗ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលកំពុងរីកដុះដាលនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទ រួមមានអាហារកែច្នៃ ភេសជ្ជៈ ផលិតផលអនាម័យ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម ក៏ត្រូវបាននាំចូលផងដែរ ដើម្បីបំពេញតម្រូវការ និងរសនិយមរបស់ប្រជាជន។ ជាការពិតណាស់ ឱសថ និងសម្ភារៈបរិក្ខារពេទ្យ ក៏ជាមុខទំនិញនាំចូលដ៏ចាំបាច់បំផុតសម្រាប់វិស័យសុខាភិបាល ដើម្បីធានាសុខុមាលភាពសាធារណៈ និងព្យាបាលជំងឺផ្សេងៗ។ សរុបមក តុល្យភាពរវាងការនាំចេញ និងនាំចូល គឺជាសូចនាករសំខាន់មួយនៃសុខភាពសេដ្ឋកិច្ចរបស់ប្រទេស។ ការនាំចេញច្រើនជាងនាំចូល ត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាន រីឯនាំចូលច្រើនជាងនាំចេញ អាចបង្កជាក្តីបារម្ភ ប្រសិនបើវាមិនអាចគ្រប់គ្រងបាន។ ទន្ទឹមនឹងនេះដែរ ការកាត់បន្ថយការពឹងផ្អែកលើការនាំចូល ក៏ជាយុទ្ធសាស្ត្រមួយដែលកម្ពុជាកំពុងព្យាយាមសម្រេចបាន តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ការគាំទ្រឧស្សាហកម្មខ្នាតតូច និងមធ្យម និងការលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក។ ជាចុងក្រោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសនានា និងតំបន់កំពុងបើកទ្វារឱកាសថ្មីៗជាច្រើនសម្រាប់ការនាំចេញ និងនាំចូលរបស់កម្ពុជា ដោយកាត់បន្ថយពន្ធគយ និងឧបសគ្គពាណិជ្ជកម្ម។ ដូច្នេះ ការយល់ដឹងពីនិន្នាការនៃការនាំចេញ និងនាំចូលមានសារៈសំខាន់ណាស់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកំណត់ទិសដៅសម្រាប់អនាគត។